ការទទួលសម្ពាធឲ្យរៀបការនៅអាយុខ្ទង់ ២០ ដល់ ៣០ ឆ្នាំ គឺជាបញ្ហាមួយដែលនៅតែបន្តកើតមាននៅក្នុងសង្គមខ្មែរ ជាពិសេសចំពោះមនុស្សពេញវ័យ។ សម្ពាធនេះអាចកើតចេញពីកត្តាផ្សេងៗ និងបន្សល់ទុកនូវផលប៉ះពាល់ជាច្រើនដល់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ មូលហេតុចម្បងនៃសម្ពាធទាំងនេះមានដូចជា ប្រពៃណី ជំនឿសង្គម ការជំរុញពីក្រុមគ្រួសារ សាច់ញាតិ ការយល់ឃើញរបស់សង្គមជុំវិញខ្លួន ។ ជាទូទៅជំនឿតាំងពីបរមបុរាណមកបានចាត់ទុកថា ការរៀបអាពាហ៍ពិពាហ៍គឺជាកាតព្វកិច្ចមួយរបស់មនុស្ស ជាពិសេសនៅពេលដែលឈានដល់អាយុពេញវ័យ ។ ការមានគូស្រករ និងបង្កើតកូនចៅ ត្រូវបានគេមើលឃើញថាជាការបន្តពូជពង្សវង្សត្រកូល និងជាការបំពេញតួនាទីនៅក្នុងសង្គម ។ សង្គមខ្មែរនៅតែមានការយល់ឃើញថា ស្ត្រីដែលមានអាយុក្រោម ៣០ ឆ្នាំ គឺជា វ័យសមរម្យសម្រាប់ការរៀបការ។ ។ បើលើសពីនេះ អាចត្រូវបានគេចាត់ទុកថាជា ស្ត្រីក្រមុំ ឬ បុរសកម្លោះចាស់ ដែលពិបាករកគូ ។ ឪពុកម្តាយជាច្រើនមានការព្រួយបារម្ភអំពីអនាគតកូនៗរបស់ពួកគេ ជាពិសេសខ្លាចកូន អត់អ្នកយក ឬ គ្មានគូគាប់ ។ ពួកគេចង់ឃើញកូនមានជីវិតគ្រួសារមួយដែលមានល្អនឹងស្ថិរភាពមុនពេលពួកគេចាស់ជរា ។ ឯការប្រៀបធៀបកូនៗជាមួយមិត្តភក្តិ ឬកូនញាតិដែលបានរៀបការហើយ ក៏ជាប្រភពនៃសម្ពាធមួយដែរ ។ ពាក្យពេចន៍សួរនាំដដែលៗដូចជា ពេលណាដល់វេនឯង អាយុប៉ុណ្ណឹងហើយមិនទាន់មានសង្សារទៀត កាលណាយកប្តី ទាំងនេះអាចធ្វើឲ្យយុវវ័យមានអារម្មណ៍តានតឹង ។ នៅពេលមិត្តភក្តិជុំវិញខ្លួនមានសង្សារ នឹងចាប់ផ្តើមរៀបការជាបន្តបន្ទាប់ ក៏អាចបង្កើតសម្ពាធផ្លូវចិត្តដល់យុវវ័យដែលមិនទាន់មានគូដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែមើលរឿងភាគមួយចំនួនក៏អាចរួមចំណែកក្នុងការធ្វើអោយយើងមានការតូចចិត្តនឹងខ្លួនឯងដែរ ថាហេតុអ្វីជីវិតខ្ញុំមិនមានអ្នកស្រលាញ់ស្មោះដូចនៅក្នុងរឿងចឹង ។ សម្ពាធនេះអាចបន្សល់ទុកនូវផលប៉ះពាល់ជាច្រើនទាំងផ្លូវចិត្ត និងផ្លូវកាយដល់យុវវ័យ ។ ផលប៉ះពាល់ផ្លូវចិត្ត បានធ្វើអោយយុវវ័យអាចមានអារម្មណ៍តានតឹង ថប់បារម្ភ ពិបាកចិត្ត និងស្ត្រេស ដោយសារតែសម្ពាធពីក្រុមគ្រួសារ សង្គម នឹងមនុស្សជុំវិញខ្លួន ។ ពួកគេអាចមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់ ឬបរាជ័យ និងបាត់បង់ទំនុកចិត្តលើខ្លួនឯង នៅពេលដែលមិនអាចសម្រេចតាមការរំពឹងទុករបស់សង្គម ។ ដើម្បីគេចពីសម្ពាធនេះ មនុស្សមួយចំនួនអាចសម្រេចចិត្តរៀបការជាមួយមនុស្សដែលខ្លួនមិនទាន់ត្រៀមខ្លួនរួចរាល់ ឬមិនទាន់ស្គាល់ច្បាស់ ដែលអាចនាំឲ្យមានបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍នាពេលអនាគត ។ ទោះបីជាមានមិត្តភក្តិ ឬក្រុមគ្រួសារក៏ដោយ ក៏ពួកគេអាចមានអារម្មណ៍ឯកោដែល នៅពេលដែលមនុស្សជំុវិញខ្លួនម្នាក់ៗមានជីវិតគូអស់ ។ ផលប៉ះពាល់ផ្លូវកាយ កើតចេញពីផ្លូវចិត្តដូចជា គេងមិនលក់ ស្ត្រេសអាចនាំឲ្យមានបញ្ហាដំណេកផងដែរ ។ បញ្ហាសុខភាពទូទៅដូចជាភាពតានតឹងយូរអង្វែងអាចបណ្តាលឲ្យមានបញ្ហាសុខភាពរាងកាយមួយចំនួន ដូចជាឈឺក្បាល ឈឺក្រពះជាដើម ។ ផលប៉ះពាល់លើការអភិវឌ្ឍខ្លួនឯង ដូចជាខកខានឱកាស ដោយបោះបង់ចោលក្តីស្រមៃផ្ទាល់ខ្លួន ដូចជាការបន្តការសិក្សា ការកសាងអាជីព ឬការស្វែងរកបទពិសោធន៍ថ្មីៗ ដើម្បីឆ្លើយតបនឹងសម្ពាធរៀបការ ។ ពួកគេអាចមានអារម្មណ៍ថាបាត់បង់ឯករាជ្យភាព និងសេរីភាពក្នុងការសម្រេចចិត្តរឿងសំខាន់ៗក្នុងជីវិត ។ តាមប្រពៃណី និងជំនឿពីបុរាណខ្មែរកាលពីបុរាណ ស្ត្រីត្រូវបានគេរំពឹងថានឹងរៀបការ និងចាប់ផ្ដើមបង្កើតគ្រួសារតាំងពីវ័យក្មេង ។ តួនាទីសំខាន់របស់ស្ត្រីគឺការមើលថែផ្ទះសម្បែង ចិញ្ចឹមកូន និងបម្រើស្វាមី ។ ការរៀបការយឺតយ៉ាវអាចត្រូវបានគេមើលឃើញថាជាការខកខានក្នុងការបំពេញតួនាទីទាំងនេះ ។ គ្រួសារខ្មែរឲ្យតម្លៃខ្ពស់ចំពោះការមានកូនចៅដើម្បីបន្តពូជពង្សវង្សត្រកូលបានលឿននឹងឆាប់រហ័ស ។ ការរៀបការនៅវ័យក្មេងត្រូវបានគេជឿថាអាចធានានូវលទ្ធភាពមានកូនបានច្រើន និងមានសុខភាពល្អ ។ ជាពិសេសចំពោះស្ត្រី ការរៀបការនៅវ័យក្មេងត្រូវបានផ្សារភ្ជាប់ទៅនឹងការរក្សាភាពបរិសុទ្ធ និងកិត្តិយសរបស់គ្រួសារ ។ តាមទស្សនៈជីវសាស្ត្រ ស្ត្រីមានសមត្ថភាពខ្ពស់ក្នុងការមានកូននៅវ័យខ្ទង់ ២០ ឆ្នាំ ។ មនុស្សជំនាន់មុនមានការយល់ដឹងថា ការរៀបការយឺតអាចបណ្ដាលឲ្យពិបាកមានកូន ឬមានហានិភ័យសុខភាពនៅពេលមានផ្ទៃពោះនៅអាយុច្រើន ។ ទោះបីបច្ចេកវិទ្យាពេទ្យបច្ចុប្បន្នរីកចម្រើនក៏ដោយ ផ្នត់គំនិតនេះនៅតែមានឥទ្ធិពលមិនល្អកើតមានឡើងដែរ ។ ជំនឿខ្លះយល់ថា ការមានកូននៅអាយុច្រើនអាចប៉ះពាល់ដល់សុខភាពកូន។ ដើម្បីដោះស្រាយសម្ពាធនេះ យុវវ័យអាចអនុវត្តវិធីសាស្ត្រមួយចំនួនដូចជា ការប្រាស្រ័យទាក់ទងដោយបើកចំហជាមួយគ្រួសារ ពង្រឹងគោលបំណងជីវិត នឹងការផ្លាស់ប្តូរផ្នត់គំនិត ។ គេអាចនិយាយជាមួយឪពុកម្តាយដោយស្ងាត់ៗ និងពន្យល់ពីផែនការជីវិត គោលបំណង និងមូលហេតុដែលខ្លួនមិនទាន់ចង់រៀបការ ដោយបង្ហាញពីភាពចាស់ទុំ និងទំនួលខុសត្រូវផ្ទាល់ខ្លួន ។ គេក៏អាចពន្យល់ពីផលវិបាកដែលអាចកើតឡើង ប្រសិនបើសម្រេចចិត្តរៀបការទាំងមិនទាន់ត្រៀមខ្លួនរួចរាល់ ។ គេត្រូវរៀននិយាយ ទេ ដោយការគោរពចំពោះការសួរនាំដដែលៗ ឬការជំរុញដែលធ្វើឲ្យមិនស្រួលចិត្ត ។ កុំយកពាក្យសម្តីអ្នកដទៃមកដាក់ក្នុងចិត្តច្រើនពេក ត្រូវចាំថា ជីវិតរបស់អ្នកជារបស់អ្នក ហើយអ្នកមានសិទ្ធិសម្រេចចិត្តសម្រាប់ខ្លួនឯង ។ បន្តការសិក្សា បង្កើនជំនាញ កសាងអាជីព និងស្វែងរកបទពិសោធន៍ថ្មីៗ។ ការមានគោលដៅច្បាស់លាស់នឹងជួយឲ្យអ្នកមានភាពរឹងមាំ និងមានទំនុកចិត្ត ។ សុភមង្គលមិនមែនស្ថិតនៅលើការរៀបការតែមួយមុខទេ ស្វែងរកអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត និងត្រូវពេញចិត្តនឹងជីវិតរបស់ខ្លួន ។ ចែករំលែកអារម្មណ៍ និងបទពិសោធន៍ជាមួយមិត្តភក្តិដែលយល់ពីស្ថានភាពរបស់យើង ។ ត្រូវយល់ថា ការរៀបការល្អ គឺស្ថិតនៅលើការត្រៀមខ្លួនទាំងផ្លូវចិត្ត ហិរញ្ញវត្ថុ និងការជ្រើសរើសដៃគូត្រឹមត្រូវ មិនមែនស្ថិតនៅលើអាយុប៉ុន្មាននោះទេ ។ ការរៀបការគឺជាការសម្រេចចិត្តដ៏ធំមួយក្នុងជីវិត យុវវ័យគួរតែត្រូវបានផ្តល់សេរីភាព និងពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមខ្លួន និងសម្រេចចិត្តដោយខ្លួនឯង ដោយមិនស្ថិតក្រោមសម្ពាធពីខាងក្រៅឡើយ ។